ការគ្រប់គ្រងសំរាម ការទុកដាក់សំរាម និងការខ្វះខាតធុងសំរាមនៅតាមទីសាធារណៈនៅតែជាបញ្ហាប្រឈមធំមួយនៅក្នុងប្រទេសកម្ពុជា។ ការរក្សាបាននូវស្តង់ដារខ្ពស់នៃអនាម័យទីផ្សារ គឺជាកត្តាសំខាន់បំផុតសម្រាប់សុខភាពសាធារណៈ និងសុវត្ថិភាព។ ការមិនបានអនុវត្តអនាម័យនៅក្នុងទីផ្សារបង្កការប៉ះពាល់ដោយផ្ទាល់ទៅលើគុណភាព និងសុវត្ថិភាពនៃផលិតផលម្ហូបអាហារដែលបានលក់។ ការចោលកាកសំណល់ជាប្រចាំគឺជាទិដ្ឋភាពមូលដ្ឋាននៃអនាម័យទីផ្សារប្រកបដោយប្រសិទ្ធភាព។ អាជីវករនៅតាមទីផ្សារដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាអនាម័យនៅក្នុងតូបលក់ដូររបស់ពួកគេ។ គ្រឿងបរិក្ខារដែលមានអនាម័យត្រឹមត្រូវ រួមទាំងបន្ទប់ទឹកដែលអាចចូលបានគឺចាំបាច់សម្រាប់ទីផ្សារអនាម័យ។ ការគ្រប់គ្រងទីផ្សារគួរតែអនុវត្តពិធីការដ៏តឹងរ៉ឹងសម្រាប់ការសម្អាតប្រចាំថ្ងៃ និងការសម្លាប់មេរោគ ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាពខ្ពស់នៅក្នុងបរិវេណផ្សារ។ វិធានការកំចាត់សត្វល្អិតមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការចម្លងមេរោគ និងការចម្លងជំងឺមកដល់រាងកាយរបស់យើង។ គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងការរក្សាទុកអាហារគួរតែត្រូវបានបង្ហាញ និងអនុវត្តឲ្យបានញឹកញាប់។ របស់ដែលជាប់ទាក់ទងនិងអាហារទាំងអស់ត្រូវតែសម្អាត និងធ្វើអនាម័យឱ្យបានទៀងទាត់ ដើម្បីទប់ស្កាត់ការលូតលាស់របស់បាក់តេរី។ ខ្យល់ចេញចូលបានគ្រប់គ្រាន់អាចជួយកាត់បន្ថយក្លិន និងរក្សាបរិយាកាសទីផ្សារបានស្រស់ថ្លា។ អតិថិជនគួរតែត្រូវបានលើកទឹកចិត្តឱ្យចូលរួមរាយការណ៍អំពីកង្វះអនាម័យដែលពួកគេបានសង្កេតឃើញ ដើម្បីរួមចំណែកដល់ការថែរក្សាអនាម័យរួមគ្នា។ កម្មវិធីអប់រំសម្រាប់អ្នកលក់អំពីការអនុវត្តអនាម័យល្អបំផុតអាចធ្វើអោយឲ្យមានស្តង់ដារសម្រាប់ភ្ញៀវ។ ការបែងចែកកាកសំណល់ទៅក្នុងធុងសរីរាង្គ និងមិនមែនជាសរីរាង្គ អាចជំរុញឲ្យមានការកែច្នៃឡើងវិញប្រកបដោយប្រសិទ្ធភាពល្អ។ ការត្រួតពិនិត្យជាប្រចាំដោយអាជ្ញាធរសុខាភិបាលគឺចាំបាច់ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ។ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលសមស្របដោយអ្នកលក់ដូចជាស្រោមដៃ និងអាវអៀម គឺជារឿងសំខាន់បំផុតសម្រាប់អ្នកលក់ដូរ។ ការទប់ស្កាត់ការចម្លងរោគ្គរវាងអាហារឆៅ និងឆ្អិន គឺជាការអនុវត្តអនាម័យដ៏សំខាន់បំផុត។ កម្រាលឥដ្ឋគួរតែត្រូវបានសម្អាត និងលាងសម្អាតឱ្យបានញឹកញាប់ ដើម្បីយកកំទេចកំទី និងការកំពប់ចេញ។ ប្រព័ន្ធលូត្រូវតែរក្សាឱ្យបានច្បាស់លាស់ដើម្បីការពារកុំឱ្យទឹកស្ទះដែលបង្កឲ្យមានភាពទាក់ទាញដល់សត្វល្អិត។ ការចោលទឹកកាកសំណល់ឲ្យបានត្រឹមត្រូវគឺសំខាន់ណាស់ដើម្បីបញ្ចៀសការបំពុលបរិស្ថាន។ យុទ្ធនាការបណ្ដុះបណ្ដាល និងការយល់ដឹងជាបន្តបន្ទាប់ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានអនាម័យមួយដ៏ល្អប្រសើរក្នុងចំណោមអ្នកចូលរួមទីផ្សារទាំងអស់។ ការចូលរួមរបស់សហគមន៍មូលដ្ឋានអាចផ្តល់អំណាចដល់ពួកគេក្នុងការតស៊ូមតិដើម្បីឲ្យមានទីផ្សារស្អាត និងមានអនាម័យល្អប្រសើរ។ ធានាការផ្គត់ផ្គង់សាប៊ូ និងទឹកអាកុលលាងដៃឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកលក់ និងអតិថិជនគឺមានប្រយោជន៍ណាស់។ ត្រូវយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានផ្តល់ទៅឱ្យភាពស្អាតនៃផ្នែកសាច់និងត្រីដោយសារតែហានិភ័យនៃការរលួយខ្ពស់ជាង។ ទឹកកកដែលប្រើសម្រាប់ការរក្សាទុកគួរតែត្រូវបានផលិតចេញពីទឹកដែលអាចប្រើបាន និងត្រូវបានគ្រប់គ្រងដោយអនាម័យ។ ផលិតផលដែលខូច ឬរលួយ គួរតែត្រូវបានយកចេញភ្លាមៗ ដើម្បីការពារសត្វល្អិត និងសត្វកកេរ។ វត្តមាននៃសំរាមដែលអាចមើលឃើញគឺជាសូចនាករដ៏រឹងមាំនៃអនាម័យទីផ្សារមិនបានល្អ។ ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ឬការពិន័យអាចត្រូវបានប្រើប្រាស់ដើម្បីលើកទឹកចិត្ត ឬពង្រឹងភាពស្អាតស្អំ។ បរិយាកាសទីផ្សារស្អាត បង្កើនឲ្យមានការទិញទំនិញសម្រាប់អ្នកប្រើប្រាស់បានច្រើនជាងមុន។ អនាម័យទីផ្សារអាចការពារសុខភាពសាធារណៈ និងពង្រឹងទំនុកចិត្តដល់អ្នកប្រើប្រាស់។ កិច្ចខិតខំប្រឹងប្រែង និងការសហការប្រកបដោយនិរន្តរភាពគឺទាមទារដើម្បីរក្សាបាននូវស្តង់ដារខ្ពស់នៃអនាម័យទីផ្សារ។